នៅក្នុងប្រទេសកម្ពុជាយើង កំពឹសជាមុខម្ហូបមួយដែលអ្នកនៅតាមជនបទនិយមធ្វើបរិភោគជាប្រចាំក្នុងកំឡុងពេលធ្វើស្រែចំការ។ ភាគច្រើនប្រជាកសិករចូលចិត្តដាក់ទ្រូដើម្បីយកកូនត្រី កំពឹស ខ្យង ក្តាមសម្រាប់យកទៅលក់ឬក៏ចម្អិនសម្រាប់ទទួលទានជាលក្ខណៈគ្រួសារ។ កំពឹសមានរូបរាងស្រដៀងទៅនឹងបង្គា គ្រាន់តែវាតូចជាងបង្គាហើយភាគច្រើនសំបូរជាងគេនៅតាមស្រុកស្រែចម្ការ។ គេក៏អាចយកកំពឹសទៅធ្វើម្ហូបបានច្រើនមុខដែរ ដូចជា ភ្លាកំពឹស កំពឹសចៀន កំពឹសលីង និងកំពឹសបុកជាមួយអំពិលជាដើម។ គ្រឿងផ្សំរបស់ភ្លាកំពឹសមាន កំពឹស ត្រយូងចេក រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ប្រហុក សណ្តែកគួរ សណ្តែកដី ការ៉ុត ក្រូចឆ្មា អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប ជីនាងវង ជីរណា។ សម្រាប់របៀបធ្វើវិញ ដំបូងយើងត្រូវយកបន្លែទៅលាងឱ្យបានស្អាតជាមុនសិន ហើយសណ្ដែកគួរត្រូវកាត់ជាកំណាត់ៗ រួចសិមយករំដេង និងខ្ទឹមសទៅបុកឱ្យម៉ដ្តបន្ទាប់មកយកត្រយូងចេកនិងការ៉ុតទៅហាន់ឱ្យស្តើងៗ ហើយទុកមួយឡែកសិន ចំណែកឯកំពឹសវិញ បើវាធំៗពេក សូមបេះក្បាលវាចេញសិន។ រីឯប្រហុកវិញ យើងត្រូវលាយវាជាមួយទឹកក្តៅចំនួនកន្លះកែវតូច ហើយជាចុងក្រោយលាយទឹកត្រីចូលគ្នាឱ្យសព្វ រួចដាក់កំពឹសនិងបន្លែច្របល់ចូលគ្នា រួចដាក់ជី និងសណ្ដែកដីចូលជាការស្រេច។ អ្នកក៏អាចធ្វើមុខម្ហូបមួយមុខនេះនៅពេលមានកម្មវិធីជប់លៀងជួបជុំមិត្តភក្តិ ឬបងប្អូននៅថ្ងៃចុងសប្តាហ៍បានដែរ។